ការយល់ដឹងពីតម្រូវការជាក់ស្តែងរបស់អតិថិជនក្នុងស្រុក គឺជាចំណុចចាប់ផ្តើមដ៏សំខាន់សម្រាប់អាជីវកម្មគ្រប់ប្រភេទ។ ការផ្តល់ទំនុកចិត្តលើគុណភាពទំនិញមានឥទ្ធិពលខ្លាំងជាងការបញ្ចុះតម្លៃតែមួយមុខសម្រាប់អ្នកប្រើប្រាស់សម័យថ្មី។ អតិថិជននៅរាជធានីភ្នំពេញហាក់មាននិន្នាការផ្លាស់ប្តូរមកប្រើប្រាស់សេវាកម្មដឹកជញ្ជូនដល់ផ្ទះកាន់តែច្រើនឡើង។ ការរចនាការវេចខ្ចប់ដែលទាក់ទាញភ្នែកអាចជួយឱ្យផលិតផលថ្មីៗទទួលបានការចាប់អារម្មណ៍លឿនបំផុតនៅលើទីផ្សារ។ ភាគច្រើននៃអ្នកទិញឥវ៉ាន់តាមអនឡាញតែងតែពិនិត្យមើលមតិយោបល់របស់អ្នកប្រើប្រាស់មុនៗដើម្បីបញ្ជាក់ពីភាពជឿជាក់។ ការប្រើប្រាស់ការទូទាត់ប្រាក់តាមរយៈការស្កេនកូដបានក្លាយជាទម្លាប់ទូទៅសម្រាប់អតិថិជននៅក្នុងទីក្រុងធំៗ។ យុវវ័យកម្ពុជានាពេលបច្ចុប្បន្នមានទំនោរគាំទ្រផលិតផលក្នុងស្រុកដែលមានស្តង់ដារបច្ចេកទេសត្រឹមត្រូវ និងទំនើប។ សេវាកម្មដែលមានភាពរហ័សរហួននិងរួសរាយរាក់ទាក់តែងតែទទួលបានការគាំទ្រម្តងហើយម្តងទៀតពីអ្នកប្រើប្រាស់។ ការផ្តល់រង្វាន់លើកទឹកចិត្តដល់អតិថិជនចាស់ៗ គឺជាយុទ្ធសាស្ត្ររក្សាទំនាក់ទំនងបានយូរអង្វែងសម្រាប់ក្រុមហ៊ុនធំៗ។ ទម្លាប់នៃការដើរទិញទំនិញនៅតាមផ្សារទំនើបកំពុងកើនឡើងខ្ពស់ដោយសារភាពងាយស្រួល និងមានផាសុកភាពជាងមុន។ ការយល់ដឹងពីវប្បធម៌ និងទំនៀមទម្លាប់ខ្មែរជួយឱ្យការផ្សព្វផ្សាយផលិតផលកាន់តែមានប្រសិទ្ធភាព និងភាពជិតស្និទ្ធ។ អតិថិជនដែលមានវ័យកណ្តាលច្រើនតែផ្តោតលើអត្ថប្រយោជន៍សុខភាពជាចម្បងនៅពេលជ្រើសរើសទិញអាហារ ឬភេសជ្ជៈ។ ការផ្តល់សិទ្ធិពិសេសដល់សមាជិកជួយឱ្យអតិថិជនមានអារម្មណ៍ថា ខ្លួនត្រូវបានផ្តល់តម្លៃខ្ពស់ពីសំណាក់ម្ចាស់អាជីវកម្ម។ ភាពស្មោះត្រង់ចំពោះម៉ាកសញ្ញាអាស្រ័យទៅលើស្ថិរភាពនៃគុណភាពផលិតផលដែលក្រុមហ៊ុនអាចរក្សាបានក្នុងរយៈពេលវែង។ ការប្រើប្រាស់ឥទ្ធិពលរបស់អ្នកល្បីឈ្មោះក្នុងសង្គមអាចជួយជម្រុញការលក់បានយ៉ាងលឿនសម្រាប់ផលិតផលគ្រឿងសម្អាង។ អ្នកប្រើប្រាស់នៅតាមខេត្តឆ្ងាយៗចាប់ផ្តើមមានចំណេះដឹងទូលំទូលាយក្នុងការប្រៀបធៀបតម្លៃទំនិញតាមរយៈអ៊ីនធឺណិត។ ការផ្សាយពាណិជ្ជកម្មដែលបង្កប់នូវអត្ថន័យអប់រំ និងមនោសញ្ចេតនាទទួលបានការចែករំលែកច្រើនពីសំណាក់ពលរដ្ឋខ្មែរ។ អតិថិជនភាគច្រើនចូលចិត្តទិញទំនិញដែលមានការធានាច្បាស់លាស់ពីក្រុមហ៊ុន ដើម្បីជៀសវាងការខាតបង់ថវិកា។ ការរៀបចំស្តង់តាំងបង្ហាញផលិតផលឱ្យមានសោភ័ណភាពស្រស់ស្អាតជួយទាក់ទាញភ្ញៀវឱ្យចូលមកសាកសួរព័ត៌មានកាន់តែច្រើន។ ការផ្តល់គំរូសាកល្បងដោយឥតគិតថ្លៃ គឺជាវិធីសាស្ត្រដ៏ល្អបំផុតក្នុងការណែនាំផលិតផលថ្មីចូលទៅក្នុងទីផ្សារកម្ពុជា។ អ្នកទិញតែងតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួននៅពេលធ្វើការបញ្ជាទិញតាមកម្មវិធីទូរស័ព្ទ។ ការឆ្លើយតបសារបានលឿននិងការបកស្រាយចម្ងល់បានច្បាស់លាស់ជួយបង្កើនអត្រានៃការលក់បានយ៉ាងមានប្រសិទ្ធភាព។ និន្នាការនៃការប្រើប្រាស់សម្ភារៈការពារបរិស្ថានកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់អតិថិជនដែលមានការអប់រំខ្ពស់។ ការកំណត់តម្លៃសមរម្យស្របតាមជីវភាពរស់នៅរបស់ពលរដ្ឋទូទៅជួយឱ្យអាជីវកម្មអាចពង្រីកខ្លួនបានយ៉ាងឆាប់រហ័ស។ អតិថិជនមានការពេញចិត្តខ្លាំងចំពោះហាងដែលមានចំណតយានយន្តធំទូលាយ និងមានសន្តិសុខយាមកាមត្រឹមត្រូវច្បាស់លាស់។ ការរៀបចំព្រឹត្តិការណ៍លក់បញ្ចុះតម្លៃក្នុងឱកាសបុណ្យប្រពៃណីជាតិអាចជម្រុញការលក់ឱ្យកើនឡើងទ្វេដងក្នុងមួយរំពេច។ ការប្រើប្រាស់ភាសាខ្មែរដែលត្រឹមត្រូវ និងសមរម្យក្នុងការផ្សព្វផ្សាយជួយបង្កើនកិត្តិយសដល់ម៉ាកសញ្ញារបស់ក្រុមហ៊ុន។ អ្នកប្រើប្រាស់សម័យថ្មីចូលចិត្តបទពិសោធន៍ទិញទំនិញដែលផ្តល់ភាពងាយស្រួល និងមិនមានភាពស្មុគស្មាញច្រើនដំណាក់កាល។ ការផ្តល់សេវាកម្មដឹកជញ្ជូនដោយឥតគិតថ្លៃ គឺជាកត្តាជំរុញចិត្តដ៏សំខាន់ដែលធ្វើឱ្យអតិថិជនសម្រេចចិត្តទិញភ្លាមៗ។ ភាពច្នៃប្រឌិតក្នុងការផលិតមាតិកាវីដេអូខ្លីៗជួយឱ្យអតិថិជនចងចាំផលិតផលបានល្អជាងការអានអត្ថបទវែងឆ្ងាយ។ អតិថិជនតែងតែស្វែងរកតុល្យភាពរវាងតម្លៃដែលត្រូវចំណាយ និងអត្ថប្រយោជន៍ដែលពួកគេនឹងទទួលបានមកវិញជាក់ស្តែង។ ការបង្កើតទំនាក់ទំនងល្អរវាងអ្នកលក់ និងអ្នកទិញជួយឱ្យមានការគាំទ្រដល់អាជីវកម្មក្នុងរយៈពេលយូរអង្វែងបំផុត។ អ្នកប្រើប្រាស់ភាគច្រើនមានទំនោរជឿជាក់លើការណែនាំពីមិត្តភក្តិឬសាច់ញាតិជិតស្និទ្ធជាងការជឿលើការផ្សាយពាណិជ្ជកម្ម។ ការផ្តល់ព័ត៌មានផលិតផលដោយតម្លាភាពជួយកាត់បន្ថយការយល់ច្រឡំ និងការត្អូញត្អែរផ្សេងៗពីសំណាក់អតិថិជនទូទៅ។ ការផ្លាស់ប្តូរឥរិយាបថមកប្រើប្រាស់បច្ចេកវិទ្យាបានធ្វើឱ្យទីផ្សារលក់រាយក្នុងស្រុកមានការប្រកួតប្រជែងកាន់តែខ្លាំង។ អតិថិជនដែលមានចំណូលខ្ពស់តែងតែផ្តល់តម្លៃទៅលើភាពផ្តាច់មុខ និងសេវាកម្មលំដាប់ខ្ពស់ដែលមិនធ្លាប់មានពីមុន។ ការយល់ដឹងពីពេលវេលានៃការសម្រេចចិត្តទិញជួយឱ្យម្ចាស់អាជីវកម្មអាចដាក់ចេញនូវយុទ្ធសាស្ត្រផ្សព្វផ្សាយបានចំគោលដៅ។ ការរៀបចំទីតាំងហាងឱ្យមានភាពទាក់ទាញ និងមានខ្យល់អាកាសបរិសុទ្ធជួយឱ្យអតិថិជនចង់ស្នាក់នៅបានយូរជាងមុន។ ការផ្តល់ឱកាសឱ្យអតិថិជនបញ្ចេញមតិរិះគន់ដើម្បីស្ថាបនា គឺជាវិធីសាស្ត្រកែលម្អសេវាកម្មឱ្យកាន់តែល្អប្រសើរ។ អ្នកទិញទំនិញតាមអនឡាញចូលចិត្តភាពច្បាស់លាស់នៃរូបភាព និងវីដេអូបង្ហាញពីសាច់ផលិតផលពិតប្រាកដជានិច្ច។ ការបង្កើតកម្មវិធីផ្តល់ជូនពិសេសក្នុងថ្ងៃខួបកំណើតអតិថិជនជួយបង្កើតក្តីរំភើប និងការចងចាំល្អៗចំពោះម៉ាកសញ្ញា។ អតិថិជនក្នុងស្រុកចាប់ផ្តើមមានទំនោរទៅរកការប្រើប្រាស់សេវាកម្មសុខភាព និងសម្រស់ដែលមានស្តង់ដារអន្តរជាតិ។ ការផ្តល់ព័ត៌មានអំពីប្រភពដើមនៃផលិតផលបានច្បាស់លាស់ជួយបង្កើនទំនុកចិត្តដល់អ្នកប្រើប្រាស់ដែលស្រឡាញ់សុខភាព។ ការដាក់តាំងទំនិញតាមប្រភេទ និងមានស្លាកតម្លៃច្បាស់លាស់ជួយឱ្យអតិថិជនងាយស្រួលក្នុងការជ្រើសរើសតាមតម្រូវការ។ សេវាកម្មជួសជុល ឬថែទាំក្រោយពេលលក់ គឺជាកត្តាសំខាន់បំផុតសម្រាប់អតិថិជនដែលទិញសម្ភារៈអេឡិចត្រូនិក។ ការយល់ដឹងពីកម្រិតចំណូល និងសមត្ថភាពចំណាយរបស់អតិថិជនគោលដៅជួយឱ្យការកំណត់តម្លៃមានភាពយុត្តិធម៌។ អ្នកប្រើប្រាស់ចូលចិត្តទទួលបានបទពិសោធន៍ថ្មីៗដែលប្លែកពីគេតាមរយៈការចូលរួមក្នុងកម្មវិធីសម្ពោធផលិតផលផ្សេងៗ។ ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងអតិថិជនជួយឱ្យអាជីវកម្មអាចតាមដានចំណង់ចំណូលចិត្តរបស់អ្នកទិញម្នាក់ៗបានយ៉ាងល្អ។ ការប្តេជ្ញាចិត្តផ្តល់នូវអ្វីដែលលើសពីការរំពឹងទុករបស់អតិថិជន គឺជាគន្លឹះឆ្ពោះទៅរកភាពជោគជ័យក្នុងអាជីវកម្ម។ ការផ្ដល់ព័ត៌មានលម្អិតអំពីរបៀបប្រើប្រាស់ផលិតផលជួយឱ្យអតិថិជនមានអារម្មណ៍ថា ទទួលបានការយកចិត្តទុកដាក់ខ្ពស់។ អ្នកប្រើប្រាស់បច្ចុប្បន្នចូលចិត្តទិញទំនិញពីហាងដែលមានការឆ្លើយតបឆាប់រហ័សក្នុងកម្មវិធីតេឡេក្រាម ឬកម្មវិធីផ្សេងៗ។ ការបង្កើតមាតិកាដែលឆ្លុះបញ្ចាំងពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋខ្មែរជួយឱ្យម៉ាកសញ្ញាកាន់តែមានភាពលេចធ្លោ។ អតិថិជនតែងតែផ្តល់តម្លៃទៅលើភាពស្មោះត្រង់របស់អ្នកលក់នៅពេលនិយាយអំពីគុណសម្បត្តិ និងគុណវិបត្តិនៃទំនិញ។ ការផ្តល់ជូនកញ្ចប់សេវាកម្មដែលមានតម្លៃសមរម្យសម្រាប់គ្រួសារ គឺជាចំណង់ចំណូលចិត្តធំមួយរបស់ពលរដ្ឋខ្មែរយើង។ អ្នកទិញភាគច្រើនចូលចិត្តផលិតផលដែលមានការរចនាបែបទំនើបតែនៅតែរក្សាបាននូវអត្តសញ្ញាណ និងវប្បធម៌ជាតិ។ ការរៀបចំបរិយាកាសក្នុងហាងឱ្យមានតន្ត្រីស្រទន់ និងក្លិនក្រអូបជួយឱ្យអតិថិជនមានអារម្មណ៍ធូរស្រាលក្នុងពេលទិញ។ អតិថិជនសម័យថ្មីមាននិន្នាការចង់សាកល្បងសេវាកម្មថ្មីៗដែលប្លែកពីទីផ្សារធម្មតា ដើម្បីទទួលបានបទពិសោធន៍ថ្មី។ ការផ្ដល់ជូនកាតសមាជិកដែលមានការសន្សំពិន្ទុជួយឱ្យអតិថិជនមានឆន្ទៈក្នុងការវិលត្រឡប់មកទិញទំនិញម្តងទៀត។ អ្នកប្រើប្រាស់តែងតែសង្កេតមើលអនាម័យ និងសណ្តាប់ធ្នាប់ជាចម្បងនៅពេលចូលទៅកាន់ហាងលក់អាហារ និងភេសជ្ជៈ។ ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការកក់ទុកមុនជួយសន្សំសំចៃពេលវេលា និងបង្កើនភាពងាយស្រួលដល់អតិថិជនដែលរវល់ខ្លាំង។ អតិថិជនដែលមានវ័យក្មេងចូលចិត្តចែករំលែករូបភាពផលិតផលដែលពួកគេបានទិញនៅលើបណ្តាញសង្គមផ្ទាល់ខ្លួន។ ការផ្តល់ការប្រឹក្សាយោបល់ដោយឥតគិតថ្លៃមុនពេលលក់ជួយឱ្យអតិថិជនកាន់តែមានភាពជឿជាក់លើវិជ្ជាជីវៈរបស់ហាង។ អ្នកទិញទំនិញតាមអនឡាញភាគច្រើនចង់បានសេវាកម្មដឹកជញ្ជូនដែលធានាថាទំនិញមិនមានការខូចខាតពេលមកដល់។ ការយល់ដឹងពីចិត្តសាស្ត្រនៃការប្រើប្រាស់ពណ៌ក្នុងការផ្សព្វផ្សាយជួយទាក់ទាញអារម្មណ៍អតិថិជនបានយ៉ាងមានប្រសិទ្ធភាព។ អតិថិជនតែងតែពេញចិត្តចំពោះការផ្តល់កាដូអនុស្សាវរីយ៍តូចៗក្នុងឱកាសថ្ងៃបុណ្យទានផ្សេងៗដែលពួកគេបានមកទិញ។ ការកែលម្អគុណភាពសេវាកម្មតាមការរិះគន់របស់អតិថិជនជួយឱ្យអាជីវកម្មអាចឈរជើងបានរឹងមាំក្នុងទីផ្សារប្រកួតប្រជែង។ អ្នកប្រើប្រាស់បច្ចុប្បន្នមានការយល់ដឹងខ្ពស់អំពីសិទ្ធិរបស់ខ្លួនក្នុងការទទួលបានផលិតផលដែលមានគុណភាពនិងសុវត្ថិភាព។ ការរៀបចំកម្មវិធីជួបជុំអតិថិជនជួយបង្កើតបណ្តាញទំនាក់ទំនង និងបង្កើនភាពជិតស្និទ្ធរវាងម្ចាស់អាជីវកម្មនិងអ្នកទិញ។ អតិថិជនចូលចិត្តភាពសាមញ្ញក្នុងការស្វែងរកទីតាំងហាងតាមរយៈការដាក់ផែនទីឱ្យបានច្បាស់លាស់នៅលើប្រព័ន្ធអ៊ីនធឺណិត។ ការផ្តល់ភាពបត់បែនក្នុងការដោះដូរទំនិញដែលមានបញ្ហាជួយបង្កើនកម្រិតនៃការពេញចិត្តរបស់អតិថិជនយ៉ាងខ្លាំង។ អ្នកទិញភាគច្រើនតែងតែតាមដានកម្មវិធីលក់បញ្ចុះតម្លៃធំៗប្រចាំឆ្នាំដើម្បីទិញសម្ភារៈប្រើប្រាស់ក្នុងផ្ទះដែលចាំបាច់។ ការប្រើប្រាស់ពាក្យសម្តីផ្អែមល្ហែម និងកាយវិការគួរសមរបស់បុគ្គលិក គឺជាចំណុចទាក់ទាញចិត្តអតិថិជនដ៏សំខាន់បំផុត។ អតិថិជនមានទំនោរគាំទ្រអាជីវកម្មណាដែលចូលរួមក្នុងសកម្មភាពសង្គម និងការជួយដល់សហគមន៍ក្រីក្រនៅក្នុងស្រុក។ ការផ្តល់ព័ត៌មានតាមរយៈរូបភាពក្រាហ្វិកងាយយល់ជួយឱ្យអតិថិជនឆាប់យល់ពីអត្ថប្រយោជន៍នៃផលិតផលដែលកំពុងលក់។ អ្នកប្រើប្រាស់ចូលចិត្តហាងដែលមានសេវាកម្មបង់ប្រាក់តាមបណ្ណឥណទាន និងប្រព័ន្ធធនាគារផ្សេងៗដោយមិនមានការកាត់ថ្លៃសេវា។ ការបង្កើតកម្មវិធីទូរស័ព្ទផ្ទាល់ខ្លួនជួយឱ្យអតិថិជនងាយស្រួលក្នុងការបញ្ជាទិញ និងតាមដានស្ថានភាពទំនិញរបស់ពួកគេ។ អតិថិជនតែងតែចង់ដឹងអំពីការវិវត្តថ្មីៗនៃផលិតផលដែលពួកគេចូលចិត្តតាមរយៈការផ្ញើសារជូនដំណឹងពីហាង។ ការរៀបចំការវេចខ្ចប់កាដូដោយឥតគិតថ្លៃ គឺជាសេវាកម្មបន្ថែមដែលអតិថិជនកម្ពុជាភាគច្រើនពេញចិត្តជាខ្លាំង។ អ្នកទិញភាគច្រើនមានការស្ទាក់ស្ទើរក្នុងការទិញទំនិញប្រសិនបើព័ត៌មាននៃតម្លៃមិនត្រូវបានបង្ហាញជាសាធារណៈឱ្យបានច្បាស់។ ការផ្តល់ការធានាលើការជួសជុលក្នុងរយៈពេលយូរជួយឱ្យអតិថិជនមានអារម្មណ៍សុវត្ថិភាពក្នុងការចំណាយប្រាក់ច្រើន។ អតិថិជនចូលចិត្តការរៀបចំកម្មវិធីសាកល្បងរសជាតិអាហារថ្មីៗនៅតាមផ្សារទំនើបមុននឹងសម្រេចចិត្តទិញយកទៅផ្ទះ។ ការប្រើប្រាស់វីដេអូបន្តផ្ទាល់ដើម្បីលក់ទំនិញជួយឱ្យអតិថិជនអាចសាកសួរព័ត៌មានបានភ្លាមៗ និងមើលឃើញទំនិញពិត។ អ្នកប្រើប្រាស់មានទំនោរជ្រើសរើសទិញទំនិញដែលមានស្លាកសញ្ញាបញ្ជាក់ពីស្តង់ដារគុណភាព និងសុវត្ថិភាពច្បាស់លាស់។ ការរៀបចំសេវាកម្មក្រោយពេលលក់ដែលមានប្រសិទ្ធភាពជួយរក្សាអតិថិជនឱ្យនៅជាមួយយើងយូរអង្វែង។។ អតិថិជនចូលចិត្តភាពស្ងប់ស្ងាត់ និងផាសុកភាពនៅពេលមកទទួលសេវាកម្មថែរក្សាសុខភាព ឬសេវាកម្មអប់រំផ្សេងៗ។ ការផ្តល់ជូននូវជម្រើសច្រើនក្នុងការដឹកជញ្ជូនជួយឱ្យអតិថិជនអាចជ្រើសរើសតាមពេលវេលា និងថវិកាដែលសមស្រប។ អ្នកទិញតែងតែផ្តល់តម្លៃខ្ពស់ចំពោះផលិតផលណាដែលមានការវេចខ្ចប់ប្រកបដោយភាពច្នៃប្រឌិត និងអាចប្រើប្រាស់ឡើងវិញបាន។ ការយល់ដឹងពីតម្រូវការការផ្លាស់ប្តូរតាមរដូវកាលជួយឱ្យម្ចាស់ហាងអាចត្រៀមទំនិញបានត្រូវតាមការចង់បានរបស់អតិថិជន។ អតិថិជនមានអារម្មណ៍ល្អនៅពេលឃើញបុគ្គលិកហាងមានសម្លៀកបំពាក់ឯកសណ្ឋានត្រឹមត្រូវ និងមានអនាម័យល្អជានិច្ច។ ការផ្តល់ចំណេះដឹងបន្ថែមអំពីការថែទាំផលិតផលជួយឱ្យអតិថិជនមានអារម្មណ៍ថា ទទួលបានតម្លៃបន្ថែមលើសពីទំនិញ។ អ្នកប្រើប្រាស់ចូលចិត្តកម្មវិធីទិញមុនបង់ប្រាក់តាមក្រោយ ឬការបង់រំលស់ដែលមានអត្រាការប្រាក់ទាប និងងាយស្រួល។ ការឆ្លើយតបទៅនឹងមតិរិះគន់តាមអនឡាញដោយភាពអត់ធ្មត់ជួយរក្សាកេរ្តិ៍ឈ្មោះអាជីវកម្មឱ្យនៅតែល្អប្រសើរ។ អតិថិជនតែងតែមានការចងចាំល្អចំពោះហាងដែលផ្តល់នូវភាពរួសរាយរាក់ទាក់ទោះបីជាពួកគេមិនបានទិញអ្វីក៏ដោយ។ ការបង្កើតតំបន់សម្រាប់កុមារលេងក្នុងហាងជួយឱ្យឪពុកម្តាយមានភាពងាយស្រួលក្នុងការជ្រើសរើសទិញទំនិញបានយូរ។ អ្នកទិញមានទំនោរជឿជាក់លើផលិតផលដែលមានការដាក់តាំងបង្ហាញពីសង្វាក់ផលិតកម្មដែលមានស្តង់ដារត្រឹមត្រូវ។ ការប្រើប្រាស់ភាសាដែលមានភាពស្និទ្ធស្នាលក្នុងសហគមន៍ជួយឱ្យការលក់មានភាពរលូន និងទទួលបានការគាំទ្រច្រើន។ អតិថិជនចូលចិត្តការផ្តល់ជូនកញ្ចប់ផលិតផលដែលរួមបញ្ចូលគ្នា និងមានតម្លៃថោកជាងការទិញដាច់ដោយឡែកពីគ្នា។ ការផ្តល់ភាពងាយស្រួលក្នុងការរកចំណតម៉ូតូ និងរថយន្ត គឺជាកត្តាចម្បងមួយដែលធ្វើឱ្យអតិថិជនចង់មកហាងម្តងទៀត។ ការរក្សាបាននូវភាពជឿជាក់ និងគុណតម្លៃស្នូលនៃអាជីវកម្ម គឺជាគន្លឹះដើម្បីឈ្នះចិត្តអតិថិជនកម្ពុជាជារៀងរហូត។